សម្លរការីជាប្រភេទសម្លរប្រពៃណីជាតិខ្មែរមួយ ដែលមានរសជាតិឆ្ងាញ់ និងគ្រឿងផ្សំចម្រុះ ហើយដែលពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរ។ ចំណែកឯគ្រឿងផ្សំសម្រាប់ធ្វើមានដូចជា គ្រឿងបុក ដែលរួមមាន ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម សម្បកឬស្លឹកក្រូចសើចបុកបញ្ជូលគ្នាបាន ប្រហែល១ចានចង្កឹះ។ បន្ថែមពីលើនេះយើងត្រូវការ គ្រឿងការីគ្រប់មុខមានដូចជា ផ្កាចាន់ ឈើអែម ម្សៅការី ប្រេងគ្រាប់ការីក្រហម។ រីឯសាច់សម្រាប់ចំអិនយើងអាចយក ជាប្រភេទសាច់មាន់ ឬសាច់ជ្រូក ទៅតាមចំណូលចិត្តរបស់អ្នកទទួលទាន។ ចំណែកផ្នែកបន្លែយើងត្រូវការ ដំឡូងបារាំង ឬដំឡូងជ្វា ខ្ទឹមបារាំង ការ៉ុត សណ្តែកកួរ និងត្រប់វែង។ ចំពោះគ្រឿងទេស យើងត្រូវមាន អំបិល ទឹកត្រី ស្ករត្នោតឬស្ករស ម្សៅស៊ុប ប៊ីចេង កាពិ និងម្ទេសឆ្អើរចិញ្រ្ចាំ។ ដើម្បីអោយសម្លមួយនេះមានរសជាតិឆ្ងាញ់ហើយឈ្ងុយយើងត្រូវធ្វើការចំអិនជាមួយ ខ្ទិះដូង។ ជាដំបូងយើងត្រូវធ្វើការលាងសម្អាតសាច់និងបន្លែឲ្យបានស្អាតល្អ។ បន្ទាប់យើងត្រូវយកសាច់មកកាប់ជាដំុៗ និងបន្លែហាន់ដុំធំល្មម ទើបបានវាមិនរលួយនៅពេលដែលយើងរំងាស់សម្ល។ យើងត្រូវប្រើទឹកក្តៅអ៊ុនៗមកច្របាច់ជាមួយសាច់ដូង ដើម្បីយកខ្ទិះដើម និងខ្ទិះចុង។ សម្រាប់ផ្កាចាន់ នឹងឈើអែមត្រូវលីងអោយឈ្ងុយជាមុនសិន។ ក្នុងការចម្អិនយើងត្រូវដាក់ឆ្នាំងឲ្យក្តៅ ចាក់ខ្ទិះដូងដើមចូលកូរវាអោយឈ្ងុយហើយឡើងប្រេង ទើបដាក់កាពិចូល។ បន្ទាប់មក កូរច្របល់វាអោយរលាយជាមួយខ្ទិះដូង រួចដាក់ម្ទេសឆ្អើរចិញ្រ្ចាំនិងស្ករត្នោតចូល ហើយកូរអោយសព្វ។ បន្ទាប់មកទៀត ត្រូវដាក់ល្បាយគ្រឿងបុក ស្លឹកក្រូចសើច គ្រឿងការីនឹងផ្កាចាន់ដែលយើងបានលីងហើយ។ នៅពេលដែលមានក្លិនឈ្ងុយ យើងត្រូវធ្វើការដាក់សាច់ចូល ហើយកូរអោយសព្វជាមួយគ្រឿងដែលយើងបានដាក់មុននេះ។ ជំហានបន្ទាប់ធ្វើការដាក់គ្រឿង ដូចជា ទឹកត្រី ម្សៅស៊ុប នឹងអំបិល។ យើងត្រូវធ្វើការចាក់ខ្ទិះចុងចូល រួចហើយរំងាស់ប្រហែល ១៥ទៅ៣០នាទី។ ក្រោយមកទៀតនៅពេលដែលសាច់ផុយល្មមហើយទើបយើងចាក់ដំឡូងជ្វាឬដំឡូងបារាំងចូល។ យើងត្រូវរំងាស់ដំឡូងប្រហែល ៥នាទីសិន មុនដាក់ខ្ទឹមបារាំង សណ្តែកគួរ ការុត នឹងត្រប់ចូល រំងាស់ថែម៥នាទីទៀតជាការស្រេច។ សម្លការីមួយប្រភេទនេះគេភាគច្រើនចូលចិត្តបិភោគជាមួយ នំបញ្ចុកឬនំប៉័ង។ ម្ហូបមួយមុខនេះគេនិយមចំអិនសម្រាប់ពេលមានភ្ញៀវមកលេងផ្ទះ ឬពិធីជប់លៀង បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងពិធីផ្សេងៗទៀតជាដើម។